រៀងរាល់ឆ្នាំ មានពលករខ្មែរជាច្រើនពាន់នាក់ចេញទៅក្រៅប្រទេសស្វែងរកឱកាសការងារដែលមានប្រាក់ចំណូលល្អជាង។ ពួកគេធ្វើដំណើរទៅប្រទេសដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ី។ មនុស្សភាគច្រើនធ្វើការនៅរោងចក្រ ការដ្ឋាន ស្រែចម្ការ ឬសម្អាតផ្ទះ។ គោលបំណងសំខាន់នៃការចំណាកស្រុកគឺដើម្បីរកប្រាក់ដើម្បីសម្រួលជីវភាពគ្រួសារ។ ការសន្សំប្រាក់គឺជាផ្នែកសំខាន់នៃដំណើរការហិរញ្ញវត្ថុនៅក្រៅប្រទេស។ កម្មករជាច្រើនចាប់ផ្តើមសន្សំប្រាក់បន្តិចបន្តួចជារៀងរាល់ខែ បន្ទាប់ពីបង់ចំណាយប្រចាំខែរួច។ ជាញឹកញាប់ គោលបំណងដំបូងគេគឺផ្ញើប្រាក់ទៅគ្រួសារដើម្បីផ្គត់ផ្គង់ឪពុកម្តាយ និងកូនៗ។ ពលករខ្លះផ្ញើប្រាក់ប្រហែល ៣០ ទៅ ៥០ ភាគរយនៃចំណូលប្រចាំខែទៅគ្រួសាររបស់ពួកគេ។ ពួកគេចាត់ទុកការផ្ញើប្រាក់ថាជាកាតព្វកិច្ច និងជាភាពមោទនផ្ទាល់ខ្លួន។ ក្រៅពីផ្គត់ផ្គង់គ្រួសារ ពលករជាច្រើនខិតខំសន្សំប្រាក់សម្រាប់គម្រោងអនាគត។ គោលបំណងទូទៅមួយគឺសង់ ឬជួសជុលផ្ទះឱ្យគ្រួសារដែលនៅប្រទេសកំណើត។ អ្នកខ្លះទៀតមានគោលបំណងទិញដី ឬធ្វើកសិកម្ម។ ការមានដីផ្ទាល់ខ្លួនត្រូវបានចាត់ទុកថា ជាការវិនិយោគរយៈពេលវែង និងជាសុវត្ថិភាពសម្រាប់គ្រួសារទាំងមូល។ ពលករខ្លះមានគម្រោងបើកអាជីវកម្មតូចផ្ទាល់ខ្លួន ក្រោយពេលត្រឡប់មកប្រទេសកំណើតវិញ។ ឧទាហរណ៍មានដូចជា ហាងលក់ទំនិញតូចៗ ហាងកាត់សក់ ហាងកាហ្វេ ឬហាងជួសជុលម៉ូតូជាដើម។ គោលបំណងសន្សំសំខាន់ទៀតគឺសម្រាប់ការអប់រំរបស់កូនៗពួកគេ។ ឪពុកម្តាយជាច្រើនសង្ឃឹមថាកូនៗនឹងមានឱកាស និងអនាគតល្អជាងពួកគេ។ អ្នកខ្លះក៏សន្សំប្រាក់សម្រាប់ការព្យាបាលជំងឺ ឬស្ថានភាពបន្ទាន់។ ការមានប្រាក់សន្សំសម្រាប់ពេលអាសន្នជួយពួកគេចៀសវាងពីបំណុល។ ទោះបីពួកគេខិតខំក៏ដោយ ការសន្សំប្រាក់នៅតែពិបាកដោយសារចំណាយក្នុងការរស់នៅក្រៅប្រទេសមានតម្លៃខ្ពស់។ ពលករខ្លះរស់នៅក្នុងផ្ទះស្នាក់ដើម្បីសន្សំលើថ្លៃជួល និងអាហារ។ ជាញឹកញាប់ ពួកគេកត់ត្រាចំណូល និងចំណាយដើម្បីគ្រប់គ្រងការចំណាយ។ កម្មករជាច្រើនប្រើគណនីធនាគារក្នុងប្រទេសកម្ពុជាដើម្បីដាក់ប្រាក់សន្សំ។ អ្នកខ្លះទៀតវិនិយោគលើការទិញមាស ព្រោះងាយលក់ និងមានតម្លៃថេរ។ អ្នកខ្លះទៀតវិនិយោគលើដី ឬទិញសត្វមកចិញ្ចឹម ដូចជាគោ ក្របី ឬ ពពែ សម្រាប់ជាទ្រព្យសម្បត្តិរយៈពេលវែង។ កម្មករត្រូវបានលើកទឹកចិត្តឲ្យកំណត់គោលដៅសន្សំទាំងរយៈពេលខ្លី និងរយៈពេលវែង។ គោលដៅរយៈពេលខ្លីអាចរួមមានការទិញម៉ូតូ ឬសងបំណុល។ គោលដៅរយៈពេលវែងអាចជាការសង់ផ្ទះ ឬបើកអាជីវកម្មគ្រួសារ។ ពលករខ្លះដែលត្រឡប់មកប្រទេសវិញធ្វើការវិនិយោគរួមគ្នាដើម្បីបង្កើនប្រាក់ចំណេញ។ បើគ្មានផែនការហិរញ្ញវត្ថុ ពួកគេអាចចំណាយប្រាក់សន្សំយ៉ាងឆាប់រហ័ស។ ការណែនាំហិរញ្ញវត្ថុគឺចាំបាច់ដើម្បីជួយពួកគេប្រើប្រាស់ប្រាក់ឱ្យមានផលប្រយោជន៍។ ពលករគួរសិក្សាអំពីហានិភ័យនៃការខ្ចីប្រាក់មិនផ្លូវការ។ ការជៀសវាងបំណុលជួយរក្សាឯករាជ្យភាពហិរញ្ញវត្ថុ និងស្ថេរភាព។ ការវិនិយោគគួរតែផ្អែកលើការស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្ន និងដំបូន្មានគួរឱ្យទុកចិត្តបាន។ ជម្រើសសមស្របសម្រាប់ពលករចំណាកស្រុករួមមានការទិញមាស គណនីសន្សំ ឬអាជីវកម្មខ្នាតតូច។ អ្នកខ្លះក៏វិនិយោគលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ការងារអនាគតផងដែរ ដូចជារៀនជំនាញ ឬ ភាសាបន្ថែម។ ការអប់រំគឺជាការវិនិយោគមានអានុភាពបំផុតក្នុងរយៈពេលវែង។ ការសន្សំ និងវិនិយោគមិនមែនអំពីតែប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតអនាគតល្អប្រសើរសម្រាប់ពលករខ្មែរផងដែរ។ ការធ្វើដូច្នេះ អាចធ្វើឱ្យពលករខ្មែរចំណាកស្រុកក្លាយជាគំរូមួយនៃការមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុទៅកាន់គ្រួសារ និងសហគមន៍ទាំងមូលរបស់គេផងដែរ។